នៅក្នុងគ្រួសារខ្មែរជាច្រើន ឪពុកម្តាយកំណត់ម៉ោងចូលផ្ទះសម្រាប់កូនរបស់ពួកគេ ដើម្បីការពារកូនពីគ្រោះថ្នាក់។ ម៉ោងចូលផ្ទះត្រូវបានចាត់ទុកថាជាការបង្ហាញពីការស្ដាប់បង្គាប់ និងធ្វើឱ្យប្រាកដថាកូនៗត្រឡប់មកផ្ទះដោយសុវត្ថិភាព។ ឪពុកម្តាយខ្មែរភាគច្រើនជឿថា ម៉ោងចូលផ្ទះតឹងរឹងជួយទប់ស្កាត់កូនៗមិនឱ្យចូលរួមក្នុងសកម្មភាពគ្រោះថ្នាក់ណាមួយក្នុងសង្គម។ ម៉ោងចូលផ្ទះទូទៅគឺចន្លោះម៉ោង ៨ ល្ងាច ដល់ ១០ យប់ អាស្រ័យតាមអាយុរបស់កូន។ ឪពុកម្តាយជាច្រើននិយាយអំពីច្បាប់ម៉ោងចូលផ្ទះជាមួយកូន ដើម្បីឱ្យកូនយល់ពីការរំពឹងទុករបស់ពួកគេ។ កូនៗដែលមានវ័យជំទង់អាចចរចាម៉ោងចូលផ្ទះយឺតជាងនេះបន្តិច ដោយបង្ហាញពីការទុកចិត្ត និងការទទួលខុសត្រូវ។ តាមប្រពៃណីគ្រួសារ ភាគច្រើនម៉ោងចូលផ្ទះសម្រាប់កូនស្រីមានភាពតឹងរឹងជាងកូនប្រុស។ ឪពុកម្តាយតែងបារម្ភថាការចេញទៅក្រៅយប់ជ្រៅអាចធ្វើឱ្យកូនជាប់ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ឬធ្វើរឿងមិនល្អ។ ម៉ោងចូលផ្ទះជួយឱ្យឪពុកម្តាយរៀបចំសកម្មភាពគ្រួសារដោយមិនបារម្ភថាកូននៅក្រៅយប់ជ្រៅពេក។ នៅតំបន់ទីក្រុង ឪពុកម្តាយអាចកំណត់ម៉ោងចូលផ្ទះឆាប់ជាង ដោយសារតែខ្លាចមានគ្រោះថ្នាក់ចរាចរណ៍ និងឧក្រិដ្ឋកម្មលើដងផ្លូវ។ គ្រួសារនៅតាមតំបន់ជនបទមួយចំនួនមានម៉ោងចូលផ្ទះរាងយូរជាង ព្រោះសហគមន៍នៅជិតៗគ្នា។ ឪពុកម្តាយភាគច្រើនត្រូវសម្របសម្រួលច្បាប់ម៉ោងចូលផ្ទះជាមួយពេលវេលាផ្នែកសិក្សា និងសកម្មភាពក្រៅម៉ោងសាលារៀនរបស់កូន។ ក្មេងវ័យជំទង់ខ្លះមិនពេញចិត្តលើការដាក់ម៉ោងចូលផ្ទះទេ ដោយសារគេមានអារម្មណ៍ថាវាជាការបិទសិទ្ធពេក។ ការជជែកដោយបើកចំហរ និងច្បាស់លាស់រវាងឪពុកម្តាយ និងកូនៗអាចជួយកាត់បន្ថយជម្លោះលើការកំណត់ម៉ោងចូលផ្ទះ។ គ្រួសារមួយចំនួនធ្វើ “ការដាក់ពិន័យ” បើសិនជាកូនៗមិនគោរពម៉ោងចូលផ្ទះជាច្រើនដង។ ម៉ោងចូលផ្ទះក៏បង្ហាញពីតម្លៃវប្បធម៌គ្រួសារដែរ ពោលគឺ ការគោរពឪពុកម្តាយ។ ឪពុកម្តាយខ្មែរច្រើនជឿថាការកំណត់ព្រំដែនក្នុងការរស់នៅ ជួយឱ្យកូនធំឡើងដោយមានការទទួលខុសត្រូវ។ ពេលខ្លះ ឪពុកម្តាយសួរនាំអ្នកជិតខាង ដើម្បីតាមដានទីតាំងកូនៗរបស់ពួកគេ។ ការស្រាវជ្រាវមួយចំនួនបង្ហាញថាក្មេងវ័យជំទង់ដែលមានម៉ោងចូលផ្ទះតឹងរឹង អាចនឹងចូលរួមក្នុងសកម្មភាពមានគ្រោះថ្នាក់តិចតួចបំផុត។ យ៉ាងណាមិញ ការកំណត់ម៉ោងចូលផ្ទះតឹងពេកក៏អាចនាំឱ្យក្មេងមានអាកប្បកិរិយាខិលខូច និងកុហកផងដែរ។ ការព្រួយបារម្ភរបស់ឪពុកម្តាយរួមមានឥទ្ធិពលសង្គម ដូចជាសម្ពាធពីមិត្តភក្តិ និងការចំណាយពេលលើប្រព័ន្ធអ៊ីនធឺណិត។ ឪពុកម្តាយខ្លះពិនិត្យមើលកូនពួកគេតាមរយៈការហៅទូរស័ព្ទ ឬសារ បន្ទាប់ពីដល់ម៉ោងចូលផ្ទះ ហើយមិនទាន់ឃើញកូនៗត្រឡប់មកវិញ។ ម៉ោងចូលផ្ទះអាចមានឥទ្ធិពលលើការរៀបចំម៉ោងគេង និងទម្លាប់សិក្សារបស់កូន។ ឪពុកម្តាយបារម្ភពេលកូននៅក្រៅយប់ពេកនៅថ្ងៃឈប់សម្រាក ឬពេលមានពិធីបុណ្យទាន។ គ្រួសារខ្លះអនុញ្ញាតឱ្យមានករណីលើកលែងឱ្យកូនៗមកផ្ទះយឺតពេលមានការជួបជុំគ្រួសារ ឬការងារសាលារៀន។ ឥទ្ធិពលពីមិត្តភក្តិគឺជាហេតុផលសំខាន់ដែលឪពុកម្តាយអនុវត្តម៉ោងចូលផ្ទះយ៉ាងតឹងរឹង។ ឪពុកម្តាយក៏ខ្វល់ខ្វាយអំពីសុវត្ថិភាពការធ្វើដំណើរពេលយប់អាធ្រាតផងដែរ។ ការនិយាយគ្នាដោយបើកចំហអំពីម៉ោងចូលផ្ទះអាចបង្កើនទំនុកចិត្តរវាងឪពុកម្តាយ និងកូនៗ។ ក្នុងគ្រួសារមួយចំនួន ការគោរពតាមម៉ោងចូលផ្ទះត្រូវបានភ្ជាប់ជាមួយប្រាក់រង្វាន់សម្រាប់ការសិក្សាបានចំណាត់ថ្នាក់ល្អផងដែរ។ ច្បាប់ក្នុងគ្រួសារ រួមទាំងម៉ោងចូលផ្ទះ ភាគច្រើនជារបៀបទូទៅមួយក្នុងការចិញ្ចឹមកូនរបស់ប្រជាជនខ្មែរ។ គ្រួសារខ្លះប្រើម៉ោងចូលផ្ទះដើម្បីបង្រៀនកូនៗពីការគ្រប់គ្រងពេលវេលា និងការទទួលខុសត្រូវផ្ទាល់ខ្លួន។ ឪពុកម្តាយត្រូវតែបន្ថូរបន្ថយម៉ោងចូលផ្ទះកុំឱ្យតឹងរឹងពេក កាលណាកូនៗកាន់តែធំ និងមានការទទួលខុសត្រូវច្រើនជាងមុន។ ម៉ោងចូលផ្ទះភាគច្រើនត្រូវបានភ្ជាប់ជាមួយច្បាប់ផ្សេងៗ ដូចជាត្រូវធ្វើការងារសាលាឱ្យហើយសិន មុននឹងចេញក្រៅ។ សរុបមកម៉ោងចូលផ្ទះបង្ហាញពីការរួមបញ្ចូលគ្នានៃការព្រួយបារម្ភពីសុវត្ថិភាពកូន តម្លៃវប្បធម៌គ្រួសារ និងរបៀបចិញ្ចឹមបីបាច់ថែរក្សាកូនក្នុងគ្រួសារខ្មែរ។